របបសាធារណរដ្ឋខ្មែរ (ឆ្នាំ ១៩៧០-១៩៧៥) គឺជាសម័យកាលដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានផ្លាស់ប្ដូររបបរាជានិយមទៅជារបបសាធារណរដ្ឋ។ ការផ្លាស់ប្ដូរពីរបបរាជានិយមទៅរបបសាធារណរដ្ឋនេះបានកើតឡើងដោយសារកត្តាស្មុគស្មាញជាច្រើន រួមទាំងបញ្ហានយោបាយផ្ទៃក្នុង បញ្ហាសេដ្ឋកិច្ច និងឥទ្ធិពលពីសង្គ្រាមវៀតណាម។ រដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាត្រូវបានប្រកាសឡើងជាផ្លូវការ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០។ របបនេះត្រូវបានផ្ដួលរំលំនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរបបកុម្មុយនិស្តផ្ដាច់ការ ដែលបានគ្រប់គ្រងប្រទេស ក្រោមឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ។ សាធារណរដ្ឋខ្មែរ គឺជារដ្ឋាភិបាលដឹកនាំដោយយោធានិយមសហរដ្ឋខាងស្តាំ ដឹកនាំដោយលោកឧត្តមសេនីយ៍លន់ នុល និងព្រះអង្គម្ចាស់សុីសុវិត សិរីមតៈ។ របបសាធារណរដ្ឋខ្មែរបានកើតឡើង បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ទង់ជាតិថ្មី ឯកសណ្ឋានយោធាថ្មី បាវចនាថ្មី និងភ្លេងជាតិថ្មី ត្រូវបានបង្កើតឡើង។ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ទទួលបានជំនួយយោធា និងហិរញ្ញវត្ថុ ពីសហរដ្ឋអាមេរិក។ ហេតុផលសំខាន់មួយនៃរដ្ឋប្រហារនោះ គឺការបណ្តែតបណ្តោយឱ្យកងទ័ពវៀតណាមខាងជើងធ្វើសកម្មភាពនៅក្នុងទឹកដីកម្ពុជា។ សកម្មភាពនេះបានធ្វើឱ្យកុម្មុយនិស្តវៀតណាមអាចគ្រប់គ្រងតំបន់ធំៗជាច្រើននៅភាគខាងកើតប្រទេសកម្ពុជាបានយ៉ាងងាយស្រួល។ កត្តាសំខាន់មួយទៀតគឺស្ថានការណ៍សេដ្ឋកិច្ចកម្ពុជាដ៏តឹងតែង ដែលជាលទ្ធផលដោយប្រយោលនៃគោលនយោបាយរបស់ព្រះសីហនុក្នុងការស្វែងរកអព្យាក្រឹតភាពតាមរយៈការប្រឆាំងនឹងអាមេរិក។ ពេលដកព្រះបាទសីហនុចេញ ព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានស្រាប់ក៏បានប្រែទៅជាសាធារណរដ្ឋ។ សូម្បីតែរាជបល្ល័ង្កត្រូវបានទំនេរជាផ្លូវការអស់រយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីការសោយទីវង្គតនៃព្រះបាទនរោត្តម សុរាម្រិតមក។ រដ្ឋប្រហារកម្ពុជា១៩៧០ គឺសំដៅទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ក្នុងកំឡុងឆ្នាំ១៩៧០ ដែលព្រះប្រមុខរដ្ឋ សម្តេចនរោត្ដម សីហនុ ត្រូវបានទម្លាក់ពីតំណែង បន្ទាប់ពីការបោះឆ្នោតនៅក្នុងរដ្ឋសភានៅថ្ងៃទី ១៨ មីនា។ ក្រោយមក សិទ្ធិអំណាចជាបណ្ដោះអាសន្នត្រូវបានយកមកប្រើដោយលោកនាយករដ្ឋមន្ត្រីលន់ នល់ ដែលលោកក៏បានក្លាយជាប្រមុខរដ្ឋជាធរមានផងដែរ។ រដ្ឋប្រហារនេះនៅទីបំផុតបាននាំទៅដល់ការប្រកាសសាធារណរដ្ឋខ្មែរ នៅពេលក្រោយក្នុងឆ្នាំនោះដែរ ហើយនិងក៏ជាចំណុចរបត់មួយនៅក្នុងសង្គ្រាមរដ្ឋប្បវេណីកម្ពុជា។ ឥទ្ធិពលភ្លាមៗដ៏សំខាន់បំផុតនៃរដ្ឋប្រហារឆ្នាំ ១៩៧០ គឺការលុកលុយរបស់កងទ័ពវៀតណាមខាងត្បូង និងអាមេរិកចូលទឹកដីកម្ពុជាភាគខាងកើត។ យុទ្ធនាការនេះបានធ្វើឡើងនៅចន្លោះខែមេសាដល់ខែកក្កដា ឆ្នាំ ១៩៧០ ដើម្បីវាយប្រហារកងកម្លាំងវៀតណាមខាងជើង និងវៀតកុង ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ។ ថ្វីបើមានការប្រទូសរ៉ាយនេះក៏ដោយ ក៏ពួកកងកម្លាំងកុម្មុយនិស្តជាច្រើនបានភៀសខ្លួន ទៅខាងលិចកាន់តែជ្រៅទៅៗក្នុងកម្ពុជា។ ឬខ្លះចូលទៅតំបន់ជនបទនានានៅភាគឦសាន ដែលពួកគេបាននឹងផ្ដល់ការឧបត្ថម្ភដល់កុបកម្មប្រឆាំងនឹងលន់ នល់ថែមទៀត។ បើទោះបីជាសម្ដេចព្រះនរោត្តម សីហនុ ធ្លាប់មានប្រជាប្រិយភាពខ្ពស់ក៏ដោយ ក៏នៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ ប្រជាប្រិយភាពរបស់ទ្រង់បានធ្លាក់ចុះបន្តិចម្តងៗ។ ទ្រង់ត្រូវបានគេមើលឃើញថា មិនអាចដោះស្រាយបញ្ហាជាតិបានប្រកបដោយប្រសិទ្ធភាព ជាពិសេសបញ្ហាពុករលួយ និងវត្តមានកងទ័ពវៀតណាមខាងជើង និងវៀតកុងនៅក្នុងទឹកដីកម្ពុជា។ មានភាពតានតឹងរវាងសម្ដេចព្រះសីហនុ និងឥស្សរជននយោបាយមួយចំនួនដូចជា លន់ នល់ និង សិរិមតៈ ដែលពួកគេមិនពេញចិត្តនឹងគោលនយោបាយអព្យាក្រឹត្យរបស់ព្រះអង្គ។ ពួកគេជឿថា គោលនយោបាយនេះបានធ្វើឱ្យកម្ពុជាបាត់បង់អធិបតេយ្យភាព និងត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមវៀតណាម។ សង្គ្រាមវៀតណាមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កម្ពុជា។ កងទ័ពវៀតណាមខាងជើង និងវៀតកុងបានប្រើប្រាស់ទឹកដីកម្ពុជាជាកន្លែងលាក់ខ្លួន និងផ្គត់ផ្គង់អាវុធ ដែលធ្វើឱ្យសហរដ្ឋអាមេរិកចាប់ផ្តើមទម្លាក់គ្រាប់បែកលើតំបន់ព្រំដែនកម្ពុជា។ នេះបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កម្ពុជា និងធ្វើឱ្យប្រជាជនកាន់តែមិនពេញចិត្តនឹងគោលនយោបាយរបស់ព្រះសីហនុ។ នៅពេលដែលការធ្វើរដ្ឋប្រហារបានកើតឡើង សម្ដេចសីហនុកំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេស ដែលបានផ្ដល់ឱកាសឱ្យ លន់ នល់ និងសិរិមតៈ អនុវត្តផែនការរបស់ពួកគេ។ ការកើតឡើងនៃរបបសាធារណរដ្ឋខ្មែរបានធ្វើឱ្យស្ថានការណ៍នៅកម្ពុជាកាន់តែធ្ងន់ធ្ងរឡើង។ សង្គ្រាមស៊ីវិលបានផ្ទុះឡើងយ៉ាងពេញទំហឹងរវាងកងទ័ពសាធារណរដ្ឋខ្មែរ និងកងកម្លាំងខ្មែរក្រហម រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ ទីបំផុត របបសាធារណរដ្ឋខ្មែរបានដួលរលំនៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ បន្ទាប់ពីទីក្រុងភ្នំពេញត្រូវបានកាន់កាប់ដោយខ្មែរក្រហម ដែលបាននាំមកនូវរបបកម្ពុជាប្រជាធិបតេយ្យដ៏ឃោរឃៅ។